នៅក្នុងប្រទេសកម្ពុជា បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសការប្រើប្រាស់បណ្តាញសង្គម។ បណ្តាញសង្គមបានក្លាយជាកត្តាចម្បងមួយក្នុងការទំនាក់ទំនង ស្វែងរកព័ត៌មាន កម្សាន្ត និងការធ្វើអាជីវកម្ម។ ក្នុងចំណោមវេទិកាជាច្រើនដូចជា ហ្វេសប៊ុក ទីកតុក តេឡេក្រាម យូ ធូប និង អ៊ីនស្តាក្រាម គេសង្កេតឃើញថា ហ្វេសប៊ុក នៅតែជាបណ្តាញសង្គមដែលមានភាពពេញនិយមប្រើប្រាស់ជាងគេបំផុត។ ទោះជាយ៉ាងណាក៏ដោយ ទីកតុ កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាវេទិកាដែលមានឥទ្ធិពលខ្លាំងផងដែរ ជាពិសេសក្នុងចំណោមយុវជន។ ហ្វេសប៊ុកបានគ្របដណ្ដប់លើវិស័យបណ្តាញសង្គមនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមានអ្នកប្រើប្រាស់រាប់លាននាក់។ មានមូលហេតុចម្បងដែលនាំឱ្យហ្វេសប៊ុកទទួលបានការពេញនិយមយ៉ាងខ្លាំង។ មូលហេតុចម្បងទីមួយ គឺហ្វេសប៊ុកដើរតួជា មធ្យោបាយទំនាក់ទំនងសំខាន់។ សម្រាប់ប្រជាជនខ្មែរ ហ្វេសប៊ុកគឺជាបណ្ដាញដ៏សំខាន់សម្រាប់រក្សាទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសាច់ញាតិ ទាំងអ្នកដែលរស់នៅជិត និងអ្នកដែលនៅឆ្ងាយ។ វាអនុញ្ញាតឱ្យពួកគេចែករំលែកព័ត៌មានផ្ទាល់ខ្លួន សកម្មភាពប្រចាំថ្ងៃ និងអារម្មណ៍បានយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្ត ដែលជួយពង្រឹងចំណងមិត្តភាព ទំនាក់ទំនងគ្រួសារក្នុងយុគសម័យឌីជីថល។ ទីពីរ ហ្វេសប៊ុកបានក្លាយជា ប្រភពព័ត៌មាន និងចំណេះដឹង ដ៏សំខាន់។ ប្រជាជនខ្មែរជាច្រើនបានប្រើប្រាស់ហ្វេសប៊ុកជាប្រភពព័ត៌មានចម្បងរបស់ពួកគេ។ មិនថាតែព័ត៌មានទូទៅ ព័ត៌មាននយោបាយ សេដ្ឋកិច្ច ឬព័ត៌មានកម្សាន្តនោះទេ ស្ថាប័នរដ្ឋ ឯកជន អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយនានា ក៏ប្រើប្រាស់ហ្វេសប៊ុកសម្រាប់ផ្សព្វផ្សាយព័ត៌មានផ្លូវការ និងមិនផ្លូវការទៅកាន់មហាជនផងដែរ។ វាធ្វើឱ្យហ្វេសប៊ុកក្លាយជាវេទិកាមួយដែលគ្រប់ព័ត៌មានត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស។ លើសពីនេះ ហ្វេសប៊ុកបានវិវត្តន៍ទៅជា ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដ៏ធំ និងមានសក្តានុពល។ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ហ្វេសប៊ុកគឺជាវេទិកាមួយដ៏សំខាន់ក្នុងការលក់ដូរ និងផ្សព្វផ្សាយផលិតផល។ ការលក់ដូរតាមរយៈការផ្សាយផ្ទាល់ និងការផ្សព្វផ្សាយផលិតផលផ្សេងៗបានរីកដុះដាលយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចទិញដូរទំនិញបានយ៉ាងងាយស្រួល និងរហ័សដោយមិនចាំបាច់ចេញក្រៅ។ វាក៏បានរួមចំណែកយ៉ាងធំធេងដល់ការជំរុញសេដ្ឋកិច្ចឌីជីថល។ ចុងក្រោយ កត្តាដ៏សំខាន់មួយទៀតគឺ ភាពងាយស្រួលក្នុងការប្រើប្រាស់។ ចំណុចប្រទាក់ របស់ហ្វេសប៊ុកមានលក្ខណៈសាមញ្ញ ងាយស្រួលយល់ និងប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ និងគ្រប់កម្រិតចំណេះដឹងបច្ចេកវិទ្យា។ វាក៏ជាកត្តាជំរុញដ៏ធំមួយដែលធ្វើឱ្យហ្វេសប៊ុកអាចជ្រៀតចូលដល់គ្រប់ស្រទាប់វណ្ណៈ និងក្លាយជាបណ្តាញសង្គមដ៏ពេញនិយមបំផុតនៅកម្ពុជា។ វេទិកាបន្ទាប់គឺ ទីកតុក វាបានកើនឡើងប្រជាប្រិយភាពយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងចំណោមយុវជន និងយុវវ័យ។ មូលហេតុចម្បងដែលធ្វើឱ្យ ទីកតុក ទទួលបានការគាំទ្រយ៉ាងខ្លាំង គឺដោយសារតែ មាតិកាវីដេអូខ្លីៗដ៏ទាក់ទាញ របស់វា។ ទីកតុក ផ្តោតសំខាន់លើវីដេអូដែលមានរយៈពេលខ្លី ដែលពោរពេញដោយភាពច្នៃប្រឌិត រស់រវើក និងកម្សាន្ត។ វីដេអូប្រភេទនេះងាយស្រួលមើល និងចែករំលែក ដែលស្របទៅនឹងចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរក្នុងការកម្សាន្តតាមរយៈទម្រង់វីដេអូដែលអាចមើលបានឆាប់រហ័សគ្រប់ទីកន្លែង។ លើសពីនេះ ទីកតុក មាន ភាពងាយស្រួលក្នុងការបង្កើតមាតិកា។ កម្មវិធីនេះបានបំពាក់មកជាមួយនូវឧបករណ៍កាត់តវីដេអូសាមញ្ញៗ និងមានមុខងារសម្បូរបែប ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់រូបអាចបង្កើតវីដេអូផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល ដោយមិនទាមទារជំនាញកាត់តខ្ពស់ ឬបទពិសោធន៍ពីមុនឡើយ។ ភាពងាយស្រួលនេះបានជំរុញឱ្យមានការបង្កើតមាតិកាថ្មីៗជាច្រើនជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យវេទិកានេះកាន់តែសម្បូរបែប និងទាក់ទាញ។ មួយវិញទៀត ទីកតុក បានផ្តល់នូវ ឱកាសល្បីល្បាញ និងរកចំណូលបានទៀតផង។ សម្រាប់បុគ្គលជាច្រើន ទីកតុកបានក្លាយជាច្រកផ្លូវមួយដើម្បីក្លាយជាតារាល្បី និងអាចរកចំណូលបានពីការបង្កើតមាតិកា ឬការផ្សព្វផ្សាយផលិតផល និងសេវាកម្ម។ នេះជាការទាក់ទាញដ៏ធំមួយសម្រាប់យុវជនដែលមានទេពកោសល្យ និងចង់បង្ហាញសមត្ថភាពរបស់ខ្លួនទៅកាន់មហាជន។ ជាពិសេស ទីកតុកមានលក្ខណៈពិសេសក្នុងការ រីករាលដាលនៃនិន្នាការថ្មីៗ។ វេទិកានេះអាចបង្កើត និងផ្សព្វផ្សាយនិន្នាការ ឬបាតុភូតថ្មីៗបានយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនចូលរួមយ៉ាងសកម្ម។ ការចូលរួមនេះបានបង្កើតជាសហគមន៍ដ៏ធំមួយ និងធ្វើឱ្យ ទីកតុក ក្លាយជាទីលានសម្រាប់បង្ហាញភាពច្នៃប្រឌិត និងការកម្សាន្តដ៏សម្បូរបែប។ រីឯ តេឡេក្រាម វាបានក្លាយជាកម្មវិធីផ្ញើសារដ៏សំខាន់មួយនៅកម្ពុជា ជាពិសេសក្នុងចំណោមស្ថាប័នរដ្ឋ ឯកជន និងសម្រាប់ការទំនាក់ទំនងអាជីវកម្ម។ ចំពោះ មូលហេតុចម្បងដែលធ្វើឱ្យតេឡេក្រាមទទួលបានការពេញនិយមយ៉ាងខ្លាំង គឺដោយសារតែវាមាន សុវត្ថិភាពខ្ពស់ និងភាពឯកជន។ តេឡេក្រាមផ្តល់ជូននូវមុខងារអុិនគ្រីបពីចុងទៅចុង សម្រាប់សារ ដែលមានន័យថា រាល់ការសន្ទនា និងព័ត៌មានដែលបានផ្ញើទទួល គឺត្រូវបានការពារយ៉ាងតឹងរ៉ឹង ហើយមានតែអ្នកផ្ញើ និងអ្នកទទួលទេដែលអាចអានបាន។ ភាពជឿជាក់លើសុវត្ថិភាពនេះបានធ្វើឱ្យអ្នកប្រើប្រាស់មានទំនុកចិត្តក្នុងការចែករំលែកព័ត៌មានសំខាន់ៗ និងរក្សាភាពឯកជននៃការសន្ទនារបស់ពួកគេ។ បន្ថែមពីនេះ តេឡេក្រាមមានសមត្ថភាព ផ្ញើឯកសារធំៗ បានយ៉ាងងាយស្រួល។ នេះជាចំណុចពិសេសមួយដែលកម្មវិធីផ្ញើសារផ្សេងទៀតមិនអាចធ្វើបាន។ តេឡេក្រាមអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើឯកសារ រូបភាព និងវីដេអូដែលមានទំហំធំ ដោយគ្មានការរឹតបន្តឹងច្រើន ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការងារ ការសិក្សា និងការចែករំលែកព័ត៌មានលម្អិតក្នុងវិស័យផ្សេងៗ។ មួយវិញទៀត តេឡេក្រាមបានផ្តល់នូវលទ្ធភាពក្នុងការបង្កើត ក្រុមជជែក និងឆាណេល ទំហំធំ។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតក្រុមជជែកដែលមានសមាជិកច្រើន រហូតដល់រាប់សែននាក់ និងឆានែលសម្រាប់ផ្សព្វផ្សាយព័ត៌មានដល់សាធារណជនក្នុងទ្រង់ទ្រាយធំ។ លក្ខណៈពិសេសនេះមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ស្ថាប័ន អង្គការសង្គមស៊ីវិល និងបុគ្គលសាធារណៈក្នុងការផ្សព្វផ្សាយព័ត៌មាន សារសំខាន់ៗ ឬយុទ្ធនាការផ្សេងៗទៅកាន់ទស្សនិកជនគោលដៅរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ ចុងក្រោយ តេឡេក្រាមក៏មាន ភាពងាយស្រួលប្រើប្រាស់លើឧបករណ៍ច្រើន ប្រភេទផងដែរ។ អ្នកប្រើប្រាស់អាចចូលប្រើគណនីតេឡេក្រាមរបស់ពួកគេលើទូរស័ព្ទ កុំព្យូទ័រ និងថេបប្លេតបានយ៉ាងងាយស្រួល។ លើសពីនេះ រាល់សារដែលបានផ្ញើ ឬទទួល នឹងត្រូវបានធ្វើសមកាលកម្មដោយស្វ័យប្រវត្តិនៅលើឧបករណ៍ទាំងអស់ ដែលធ្វើឱ្យការទំនាក់ទំនងមានភាពរលូន និងមិនមានការរំខាន។ តេឡេក្រាមបានក្លាយជាកម្មវិធីផ្ញើសារដ៏ពេញនិយម និងមិនអាចខ្វះបានសម្រាប់ប្រជាជនកម្ពុជា។ ដោយសារតែការរួមបញ្ចូលគ្នានៃសុវត្ថិភាពខ្ពស់ សមត្ថភាពផ្ញើឯកសារធំៗ លទ្ធភាពបង្កើតក្រុម និងឆានែលធំៗ រួមជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់ឆ្លងឧបករណ៍ ដែលឆ្លើយតបយ៉ាងល្អទៅនឹងតម្រូវការទំនាក់ទំនងទាំងផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ បើយើងក្រឡេកទៅមើល យូធូប បានបន្តឈរជាវេទិកាឈានមុខគេសម្រាប់ការមើលវីដេអូ និងជាទីកន្លែងសម្រាប់អ្នកបង្កើតមាតិកាវីដេអូវែងៗនៅកម្ពុជា។ ប្រជាប្រិយភាពដ៏រឹងមាំនេះ គឺបណ្ដាលមកពីកត្តាសំខាន់ៗជាច្រើនដែលធ្វើឱ្យយូធូបក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ចំពោះ មូលហេតុចម្បងទីមួយគឺ មាតិកាអប់រំ និងកម្សាន្តដ៏សម្បូរបែប។ យូធូបមានវីដេអូដ៏ធំទូលាយ ដែលឆ្លើយតបគ្រប់ចំណង់ចំណូលចិត្ត និងតម្រូវការរបស់អ្នកប្រើប្រាស់។ មិនថាមាតិកាអប់រំដូចជាមេរៀនបង្រៀន ឯកសារស្រាវជ្រាវ វគ្គបណ្តុះបណ្តាលជំនាញផ្សេងៗ ឬមាតិកាកម្សាន្តដូចជាភាពយន្ត ចម្រៀង កម្មវិធីកំប្លែង ការសម្ដែង និងព័ត៌មានទាន់ហេតុការណ៍នោះទេ យូធូបសុទ្ធតែមានផ្តល់ជូន។ ភាពសម្បូរបែបនេះបានធ្វើឱ្យអ្នកប្រើប្រាស់អាចស្វែងរកអ្វីដែលពួកគេចង់បានយ៉ាងងាយស្រួល។ ទីពីរ យូធូបបានផ្ដល់ ឱកាសដ៏ធំធេងសម្រាប់អ្នកបង្កើតមាតិកា។ តាមរយៈកម្មវិធី យូធូប ផាតនើ ប្រូក្រាម យូធូបបានអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាខ្មែរអាចរកចំណូលបានពីវីដេអូរបស់ពួកគេ។ ការទទួលបានចំណូលពីការបង្កើតមាតិកា គឺជាកត្តាជំរុញដ៏ធំមួយដែលលើកទឹកចិត្តឱ្យមានការបង្កើតមាតិកាដែលមានគុណភាពខ្ពស់ ភាពច្នៃប្រឌិត និងភាពទាក់ទាញកាន់តែច្រើនឡើង។ កម្មវិធីនេះបានជួយបង្កើតជាសហគមន៍អ្នកបង្កើតមាតិកាដ៏រឹងមាំមួយនៅកម្ពុជា។ ចុងក្រោយ យូធូបមាន ភាពងាយស្រួលក្នុងការចូលប្រើប្រាស់។ អ្នកប្រើប្រាស់អាចមើលវីដេអូដោយសេរីតាមរយៈឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដូចជា ស្មាតហ្វូន កុំព្យូទ័រ ឬទូរទស្សន៍ឆ្លាតវៃ ដោយគ្រាន់តែមានការភ្ជាប់អុីនធឺណេត។ ភាពងាយស្រួលនេះបានធ្វើឱ្យយូធូបក្លាយជាវេទិកាមួយដែលអាចចូលទៅដល់ប្រជាជនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឯវេទិកា ចុងក្រោយគឺ អ៊ីនស្តាក្រាម ក្នុងចំណោមបណ្ដាញសង្គមជាច្រើនដែលកំពុងពេញនិយមនៅកម្ពុជា អុីនស្តាក្រាម បានលេចធ្លោឡើងជាពិសេសក្នុងចំណោមយុវវ័យ និងអ្នកដែលចូលចិត្តចែករំលែករូបភាព និងវីដេអូខ្លីៗដែលមានលក្ខណៈសិល្បៈ និងភាពស្រស់ស្អាត។ ភាពទាក់ទាញរបស់ អុីនស្តាក្រាម មិនមែនត្រឹមតែជាកន្លែងចែករំលែករូបភាពនោះទេ ប៉ុន្តែជាវេទិកាមួយដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅ និងនិន្នាការរបស់យុវជនសម័យថ្មី។ ចំពោះ មូលហេតុសំខាន់ដែលធ្វើឱ្យ អុីនស្តាក្រាម ពេញនិយម គឺការ ផ្តោតលើរូបភាព និងវីដេអូស្អាតៗ។ អុីនស្តាក្រាម អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែករូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ ជាមួយនឹងតម្រង និងឧបករណ៍កែសម្រួលដ៏សម្បូរបែប។ មុខងារទាំងនេះធ្វើឱ្យមាតិកាកាន់តែទាក់ទាញភ្នែក និងបង្ហាញពីសិល្បៈភាពផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដែលជំរុញឱ្យពួកគេចង់បង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃជីវិតរបស់ពួកគេ។ លើសពីនេះ អ៊ីនស្តាក្រាម បានក្លាយជា វេទិកាដ៏មានឥទ្ធិពលសម្រាប់ឥទ្ធិពលជន អ៊ីនហ្លូអេនសឺ និងម៉ូដ។ តារាល្បីៗ អ្នកបង្ហាញម៉ូត និងអាជីវកម្មជាច្រើនបានប្រើប្រាស់ អ៊ិនស្តាក្រាម ដើម្បីផ្សព្វផ្សាយខ្លួនឯង ឬផលិតផលរបស់ពួកគេ។ វត្តមានរបស់បុគ្គល និងម៉ាកយីហោល្បីៗ បានធ្វើឱ្យវេទិកានេះកាន់តែទាក់ទាញភ្នែក និងមានឥទ្ធិពលលើនិន្នាការថ្មីៗ ទាំងផ្នែកម៉ូដ សម្រស់ និងរបៀបរស់នៅ។ ចុងក្រោយ អុីនស្តាក្រាម ត្រូវបានគេមើលឃើញថាជាបណ្តាញសង្គមដែលតំណាងឱ្យ ការរស់នៅបែបទាន់សម័យ។ យុវជនសម័យថ្មីចូលចិត្តចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដូចជាការធ្វើដំណើរ ការញ៉ាំអាហារ ឬសកម្មភាពកម្សាន្តផ្សេងៗតាមរយៈរូបភាព និងវីដេអូនៅលើអុីនស្តាក្រាម។ នេះបានធ្វើឱ្យ អុីនស្តាក្រាម ក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិតរបស់ពួកគេ និងជាមធ្យោបាយមួយក្នុងការបង្ហាញពីភាពទាន់សម័យ និងពេញនិយម។ សរុបមក បណ្តាញសង្គមនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងបានបំពេញតម្រូវការផ្សេងៗគ្នារបស់ប្រជាជនខ្មែរ។ ការរីកចម្រើននៃបច្ចេកវិទ្យា និងតម្លៃអុីនធឺណិតកាន់តែថោក បានធ្វើឱ្យបណ្តាញសង្គមកាន់តែងាយស្រួលចូលប្រើប្រាស់ និងក្លាយជាផ្នែកសំខាន់មួយនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។